នៅក្នុងសម័យកាលដែលសេដ្ឋកិច្ចមានការរីកចម្រើនឥតឈប់ឈរ ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់និងមិនអាចខ្វះបានឡើយ។ ប្រព័ន្ធនេះបានជួយសម្រួលដល់លំហូរទំនិញ វត្ថុធាតុដើម និងសេវាកម្មប្រកបដោយប្រសិទ្ធភាព។ សកម្មភាពដឹកជញ្ជូនដ៏សម្បូរបែបនេះបានរួមចំណែកយ៉ាងខ្លាំងក្នុងការជំរុញចរន្តពាណិជ្ជកម្ម ការផ្គត់ផ្គង់ទំនិញ និងការលក់ដូរផលិតផលផ្សេងៗនៅក្នុងប្រទេសទាំងមូល។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ច្រើនលើសលប់នេះ ក្រុមហ៊ុនដឹកជញ្ជូនបានបង្កើតបណ្តាញជាច្រើនសម្រាប់ទំនាក់ទំនង។ ការបង្កើតនេះ រួមមានទាំងការដឹកជញ្ជូនឆ្លងខេត្តដោយឡានធំៗ និងការដឹកជញ្ជូនក្នុងតំបន់ដោយមធ្យោបាយតូចៗ។ ការយល់ដឹងអំពីទម្រង់និងតួនាទីរបស់ប្រព័ន្ធដឹកជញ្ជូននីមួយៗនឹងជួយឱ្យយើងមើលឃើញពីភាពស្មុគស្មាញនិងប្រសិទ្ធភាពនៃចង្វាក់សេដ្ឋកិច្ចកម្ពុជាទាំងមូលបានកាន់តែច្បាស់។ បច្ចុប្បន្ន ក្រុមហ៊ុនដឹកជញ្ជូនដែលប្រើប្រាស់ឡានដឹកទំនិញធុនតូចនិងធុនធំបានក្លាយជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការតភ្ជាប់រវាងខេត្តមួយទៅខេត្តមួយទៀតនៅទូទាំងប្រទេសកម្ពុជា។ ឡានដឹកទំនិញធុនធំដែលត្រូវបានគេស្គាល់ថាច្រើនគឺជារថយន្តប្រភេទបែន ឬកុងតឺន័រ។ វាមានសមត្ថភាពអាចផ្ទុកទំនិញដែលមានទម្ងន់ច្រើនលើសលប់ដូចជាគ្រឿងសំណង់ ដែក ឧបករណ៍ឧស្សាហកម្ម និងវត្ថុធាតុដើមផ្សេងៗទៀត។ រថយន្តទាំងនេះដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការបំពេញតម្រូវការរបស់ក្រុមហ៊ុនសំណង់ រោងចក្រផលិតកម្ម និងការនាំចូលនាំចេញទំនិញដែលមានទំហំធំៗរវាងកំពង់ផែនិងទីប្រជុំជន។ ទន្ទឹមនឹងនេះ ឡានដឹកទំនិញធុនតូចៗមានលក្ខណៈសាមញ្ញជាងមុន ហើយត្រូវបានគេប្រើប្រាស់ជាចម្បងសម្រាប់ការដឹកជញ្ជូនទំនិញដែលមានទំហំមធ្យម។ ភាគច្រើនទំនិញទាំងនោះមានដូចជា ផលិតផលកសិកម្ម អាហារកែច្នៃ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗពីខេត្តទៅខេត្ត។ ឡានធុនតូចទាំងនេះតែងតែចូលទៅដល់តំបន់ដែលផ្លូវមានភាពតូចចង្អៀតឬពិបាកធ្វើដំណើរ ដែលជួយឱ្យការផ្គត់ផ្គង់ទំនិញមានភាពងាយស្រួលនិងទាន់ពេលវេលា។ ក្រុមហ៊ុនដឹកជញ្ជូនទាំងនេះ បានជួយសម្រួលដល់ដំណើរការផ្គត់ផ្គង់ខ្សែសង្វាក់ផលិតកម្មទាំងមូល។ ដោយពួកគេចាប់ផ្តើមពីការប្រមូលផល ឬការផលិតរហូតដល់ការចែកចាយបន្តទៅទីផ្សារខេត្តផ្សេងៗទៀត។ ការកើនឡើងនៃតម្រូវការប្រើប្រាស់ឡានដឹកទំនិញក៏បានបង្ហាញឱ្យឃើញពីការរីកចម្រើននៃវិស័យសេដ្ឋកិច្ចជាតិ។ លើសពីនេះ វាទាមទារឲ្យមាននូវប្រព័ន្ធដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងរហ័សទាន់ចិត្ត។ ជាទូទៅ ក្រុមហ៊ុនដឹកជញ្ជូនធំៗតែងតែមានប្រព័ន្ធគ្រប់គ្រងដ៏ទំនើបដើម្បីតាមដានទីតាំងរថយន្តនិងស្ថានភាពទំនិញ ដែលជួយឱ្យអតិថិជនមានទំនុកចិត្តខ្ពស់។ ការវិនិយោគលើរថយន្តដឹកទំនិញដែលមានបច្ចេកវិទ្យាទំនើបៗក៏ត្រូវបានគេមើលឃើញផងដែរ។ ដើម្បីធានានូវសុវត្ថិភាព និងគុណភាពនៃការដឹកជញ្ជូន ក្រុមហ៊ុនបានអនុវត្តន៍តាមនីតិវិធីយ៉ាងម៉ត់ចត់។ ទោះជាយ៉ាងណា ពួកគេក៏នៅតែជួបប្រទះនូវបញ្ហាប្រឈមជាច្រើនដូចជាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ការកកស្ទះចរាចរណ៍នៅតាមផ្លូវមួយចំនួន និងបញ្ហាបរិស្ថានដែលបណ្តាលមកពីផ្សែងរថយន្ត។ លើសពីនេះ បញ្ហានៃការថែទាំរថយន្តនិងការធានាថាអ្នកបើកបរមានកម្រិតចំណេះដឹងគ្រប់គ្រាន់ក៏ជាកង្វល់ដ៏ធំមួយរបស់ក្រុមហ៊ុនផងដែរ។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក្រុមហ៊ុនដឹកជញ្ជូននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលចរន្តពាណិជ្ជកម្ម និងបង្កើនល្បឿននៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ ពួកគេ គឺជាដៃគូដ៏សំខាន់របស់អាជីវកម្មគ្រប់ប្រភេទ ពីអាជីវកម្មតូចៗរហូតដល់ក្រុមហ៊ុនធំៗ ដែលជួយឱ្យផលិតផលអាចទៅដល់ដៃអ្នកប្រើប្រាស់បានទាន់ពេលវេលា។ ការរីកចម្រើនរបស់ក្រុមហ៊ុនដឹកជញ្ជូនបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើងផងដែរ ដោយសារតែពួកគេអាចរកទំនិញប្រើប្រាស់បានគ្រប់ទីកន្លែង។ វិស័យនេះបានផ្តល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាជន ជាពិសេសតួនាទីជាអ្នកបើកបរ អ្នកគ្រប់គ្រងឃ្លាំង និងបុគ្គលិកការិយាល័យ។ ជាលទ្ធផល ក្រុមហ៊ុនដឹកជញ្ជូនឆ្លងខេត្តបានរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយភាពយឺតយ៉ាវ និងភាពស្មុគស្មាញក្នុងការផ្គត់ផ្គង់ទំនិញនៅទូទាំងប្រទេស។ ខុសប្លែកពីការដឹកជញ្ជូនឆ្លងខេត្ត ការដឹកជញ្ជូនក្នុងតំបន់ភាគច្រើនត្រូវបានធ្វើឡើងដោយប្រើប្រាស់មធ្យោបាយតូចៗដូចជាម៉ូតូ កង់ ត្រីចក្រយានយន្ត និងរ៉ឺម៉កជាដើម។ ការប្រើប្រាស់មធ្យោបាយទាំងនេះ គឺមានលក្ខណៈបត់បែនខ្ពស់បំផុត។ វាមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីតាំងដែលមានផ្លូវតូចចង្អៀតឬច្រកចូលពិបាក។ អ្នកលក់ដូរតាមអនឡាញ ភោជនីយដ្ឋាន និងសេវាកម្មដឹកជញ្ជូនអាហារក្នុងទីក្រុងគឺពឹងផ្អែកទាំងស្រុងទៅលើម៉ូតូនិងត្រីចក្រយានយន្តដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ការដឹកជញ្ជូនដោយម៉ូតូមានភាពលឿនរហ័សបំផុត អាចជៀសវាងការកកស្ទះចរាចរណ៍បានយ៉ាងមានប្រសិទ្ធភាព និងអាចទៅដល់គោលដៅបានទាន់ពេលវេលា។ ម្យ៉ាងវិញទៀត ត្រីចក្រយានយន្តក៏មានសមត្ថភាពផ្ទុកទំនិញបានច្រើនជាងម៉ូតូ។ វាត្រូវបានគេប្រើប្រាស់ជាញឹកញាប់សម្រាប់ការដឹកជញ្ជូនទំនិញដែលមានទំហំធំជាងបន្តិចដូចជាឥវ៉ាន់លក់ដូរ គ្រឿងអេឡិចត្រូនិច ឬគ្រឿងសង្ហារឹមតូចៗ។ ក្រៅពីមធ្យោបាយទាំងនេះ អ្នកលក់ដូរតាមផ្សារមួយចំនួនក៏នៅតែបន្តប្រើប្រាស់កង់ដើម្បីដឹកជញ្ជូនទំនិញទៅកាន់អតិថិជនក្នុងតំបន់ជិតៗខ្លួនផងដែរ។ កង់ត្រូវបានគេចាត់ទុកថាជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ការដឹកជញ្ជូនលក្ខណៈធម្មជាតិ និងមិនប៉ះពាល់ដល់បរិស្ថាន។ ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា ក្រុមហ៊ុនដឹកជញ្ជូនក្នុងតំបន់ជាច្រើនបានបង្កើតកម្មវិធីទូរស័ព្ទដើម្បីសម្រួលដល់ការកម្ម៉ង់និងការតាមដានទំនិញ។ ការប្រើប្រាស់កម្មវិធីទូរស័ព្ទទាំងនេះបានធ្វើឱ្យការដឹកជញ្ជូនកាន់តែមានភាពរហ័សទាន់ចិត្ត មានតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។ សេវាកម្មដឹកជញ្ជូនក្នុងតំបន់ក៏បានបង្កើតការងារយ៉ាងច្រើនដល់ប្រជាជនកម្ពុជា ដែលមិនទាមទារកម្រិតជំនាញខ្ពស់នោះទេ។ អ្នកដឹកជញ្ជូនម្នាក់ៗអាចរកប្រាក់ចំណូលបានយ៉ាងសមរម្យដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន។ ការប្រកួតប្រជែងគ្នារវាងក្រុមហ៊ុនដឹកជញ្ជូនក្នុងតំបន់ក៏បានធ្វើឱ្យសេវាកម្មកាន់តែប្រសើរឡើងនិងមានតម្លៃសមរម្យ។ អតិថិជនមានជម្រើសកាន់តែច្រើនក្នុងការជ្រើសរើសសេវាកម្មដែលសមស្របទៅនឹងតម្រូវការរបស់ពួកគេ។ ការរីកចម្រើននៃសេវាកម្មដឹកជញ្ជូនក្នុងតំបន់នេះក៏បានរួមចំណែកដល់ការរីកចម្រើននៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។ អ្នកលក់ដូរអាចពង្រីកទីផ្សាររបស់ខ្លួនទៅកាន់អតិថិជនដែលមានទីតាំងនៅឆ្ងាយពីផ្ទះរបស់ពួកគេ។ សេវាកម្មដឹកជញ្ជូនក្នុងតំបន់នេះបានក្លាយជាដៃគូដ៏សំខាន់របស់អាជីវកម្មគ្រប់ប្រភេទ ពីអាជីវកម្មខ្នាតតូចរហូតដល់អាជីវកម្មខ្នាតធំ។ ពួកគេបានជួយដោះស្រាយបញ្ហាការដឹកជញ្ជូនសម្រាប់អាជីវកម្មដែលមានលក្ខណៈតូចតាចដែលគ្មានប្រព័ន្ធដឹកជញ្ជូនផ្ទាល់ខ្លួន។ ដូច្នេះហើយ មធ្យោបាយដឹកជញ្ជូនតូចៗបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលចរន្តសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងជំរុញសកម្មភាពពាណិជ្ជកម្មឱ្យកាន់តែមានភាពរស់រវើក។ ទោះបីជាការដឹកជញ្ជូនឆ្លងខេត្តនិងក្នុងតំបន់មានលក្ខណៈខុសគ្នាក៏ដោយ ក៏ប្រព័ន្ធទាំងពីរនេះត្រូវតែដំណើរការរួមគ្នាដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រលូន។ ក្រុមហ៊ុនដឹកជញ្ជូនធំៗបានដឹកទំនិញពីខេត្តមួយទៅខេត្តមួយទៀត ហើយទុកទំនិញនៅតាមឃ្លាំងប្រចាំខេត្ត។ បន្ទាប់មក អ្នកដឹកជញ្ជូនក្នុងតំបន់ដោយម៉ូតូឬត្រីចក្រយានយន្តនឹងទទួលយកទំនិញទាំងនោះហើយដឹកជញ្ជូនបន្តទៅកាន់ទីតាំងចុងក្រោយរបស់អ្នកប្រើប្រាស់។ ការសម្របសម្រួលគ្នាបានល្អរវាងប្រព័ន្ធដឹកជញ្ជូនទាំងពីរនេះបានធ្វើឱ្យការដឹកជញ្ជូនទំនិញមានប្រសិទ្ធភាពខ្ពស់ពីប្រភពដល់ដៃអតិថិជន។ ជាលទ្ធផល ប្រជាជនគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាអាចទទួលបានទំនិញដែលពួកគេត្រូវការបានយ៉ាងឆាប់រហ័សនិងមានភាពងាយស្រួល។ ប្រព័ន្ធដឹកជញ្ជូនដ៏សម្បូរបែបនេះបានបង្ហាញពីការវិវត្តន៍ដ៏គួរឱ្យកត់សម្គាល់របស់វិស័យភស្តុភារកម្មនៅកម្ពុជា។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងការដឹកជញ្ជូនកំពុងតែក្លាយជាកត្តាដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនិងភាពប្រកួតប្រជែង។ ក្រុមហ៊ុនទាំងអស់កំពុងតែព្យាយាមធ្វើឱ្យសេវាកម្មរបស់ខ្លួនកាន់តែមានភាពទូលំទូលាយនិងមានតម្លៃសមរម្យជាងមុន។ សរុបមក ក្រុមហ៊ុនដឹកជញ្ជូននៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលចរន្តពាណិជ្ជកម្មនិងគាំទ្រដល់សេដ្ឋកិច្ចជាតិទាំងមូល។ ពួកគេ គឺជាកម្លាំងចលករដ៏សំខាន់មួយដែលបានជំរុញសកម្មភាពសេដ្ឋកិច្ចពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។ ការរីកចម្រើននៃវិស័យដឹកជញ្ជូននឹងបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនទៅមុខថែមទៀត។ អ្វីដែលកាន់តែលេចធ្លោនោះ គឺមានការបំពាក់ប្រព័ន្ធតាមដានទំនិញបែបទំនើប ដែលផ្ដល់ភាពតម្លាភាព និងទំនុកចិត្តខ្ពស់ដល់អតិថិជន។ លើសពីនេះ យើងមានក្រុមបុគ្គលិកដឹកជញ្ជូនប្រកបដោយវិជ្ជាជីវៈខ្ពស់ រួមជាមួយសេវាធានារ៉ាប់រងទំនិញ និងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ។ ពួកគេមិនត្រឹមតែផ្តោតលើប្រសិទ្ធភាពអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការប្ដេជ្ញាចិត្តចំពោះការការពារបរិស្ថាន និងការរួមចំណែកដល់សហគមន៍ទៀតផង។ ជាមួយនឹងគោលដៅពង្រីកសេវាកម្មនៃវិនិយោគលើបច្ចេកវិទ្យាថ្មីៗនាពេលអនាគត ហើយថែមទាំងប្តេជ្ញាឲ្យក្លាយជាដៃគូដឹកជញ្ជូនដ៏គួរឲ្យជឿទុកចិត្ត ។ ម្យ៉ាងវិញទៀតវាក៏ជួយជំរុញភាពជោគជ័យនៃអាជីវកម្មរបស់អាជីវករកាន់តែមានការរីកចម្រើនជាងមុន។